នៅគ្រប់ទីកន្លែងបារាំងបានប៉ះទង្គិចនឹងមហិច្ឆតារបស់អង់គ្លេសរហូតដល់ឆ្នាំ១៨៣០។ បារាំងមានបំណងបង្កើតអាណានិគម ដ៏ធំទូលាយមួយនៅ អាហ្វ្រិច និងនៅអាស៊ីជាថ្នូរ នឹង អាណានិគមរបស់ខ្លួនដែលបានបាត់បង់នៅអាមេរិករដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឱ្យអាមេរិក ឯរដ្ឋកាណាដាត្រូវអង់គ្លេសដណ្ដើមយក។ នៅអាស៊ី បារាំងបានតម្រង់ទិសដៅមករកប្រទេសចិន ភាគខាងត្បូងនិង បណ្តាប្រទេសនៅឥណ្ឌូចិនមានកម្ពុជា វៀតណាម ឡាវសៀម។ នៅក្នុង ប្រទេសទាំងនេះមានបេសកបព្វជិតកាតូលិចចូលមកផ្សព្វ ផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាម រយៈប្រជាជនដែលកាន់សាសនាយេស៊ូ។ បារាំងសម្លឹងឃើញផល ប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដីកូសាំងស៊ីន។ ទីមួយ បារាំងយល់ថាទន្លេមេគង្គជាផ្លូវទឹក មួយយ៉ាងសំខាន់អាចឱ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទី២ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយដែលគំរាមកំហែង លើអាណានិគមថ្មី របស់គេឱ្យអស់ពិសេសបណ្តាប្រទេសមកពីប្រទេសសៀមដែលមានអធិរាជអង់គ្លេសនៅពី ខាងក្រោយ។ នៅ គ.ស១៨៦២ លោកឧត្តមសេនីយត្រីបូណា ទេសាភិបាលនៃដែនដីកូសាំងស៊ីនចូលមកស្រុកខ្មែរក្តាប់សភាពការណ៍ម្តងទៀត ដោយឆ្លៀតឱកាសចូលគាល់សម្តេចនរោត្តម ផង។ នៅដើមឆ្នាំ១៨៦៤ បារាំងបានគាបសង្កត់បាងកកតាមផ្លូវទូតនិងផ្លូវយោធា។ នេះគឺដើម្បីឱ្យ បាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងមកុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្តម ជាព្រះ មហាក្សត្រពេញលក្ខណៈ នៅរាជធានីឧដុង្គនាថ្ងៃទី៣ មិថុនា ១៨៦៤។ មកដល់ឆ្នាំ១៨៦៧ បារាំងនិងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហាខ្មែរដែល ពីមុនមកមានទំនាស់ ដោយសារសៀមមានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។ ម្យ៉ាង ទៀតបរិយាកាសធូរស្រាល ខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស។ នេះព្រោះតែ ប្រទេសទាំងពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងនឹង ចិនគឺចលនាថៃ ភិញឈ្មោះសមាគម សម្ងាត់នៅប្រទេសចិនងើបឡើងប្រឆាំងនឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង។ សន្ធិសញ្ញា ថ្ងៃទី១៥ កក្កដា ១៨៦៧ មានន័យថាបារាំង ព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាប ទៅឱ្យសៀម។ ឯសៀមព្រមទទួល ស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមក លើកម្ពុជា។ ម្យ៉ាងទៀតបារាំងសន្យាថាមិនបញ្ចូលប្រទេសខ្មែរជាអាណា និគមទៀតឡើយ។ នៅសម័យអាណានិគមបារាំងលើប្រទេសកម្ពុជា ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ស្ថានភាពនយោបាយផ្ទៃក្នុងរបស់ប្រទេសបារាំងមានការប្រែប្រួលជាច្រើន ដែលបានជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលដល់ការគ្រប់គ្រងអាណានិគមរបស់ខ្លួននៅឥណ្ឌូចិន រួមទាំងកម្ពុជាផងដែរ។ ក្នុងអំឡុងពេលនោះ បារាំងបានឆ្លងកាត់របបនយោបាយជាច្រើន ចាប់ពីចក្រភពទីពីរ រហូតដល់សាធារណរដ្ឋទីបួន។ នៅពេលដែលបារាំងចាប់ផ្ដើមលូកដៃចូលកម្ពុជាដំបូងនៅទសវត្សរ៍ ១៨៦០ ខ្លួនកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ ចក្រភពទីពីរ ដែលមានព្រះចៅអធិរាជ ណាប៉ូឡេអុងទី៣ ជាប្រមុខរដ្ឋ។ លក្ខណៈនយោបាយ ជារបបផ្ដាច់ការកណ្ដាល មានអំណាចប្រមូលផ្តុំនៅព្រះចៅអធិរាជ។ គោលនយោបាយការបរទេសផ្តោតលើការពង្រីកឥទ្ធិពល និងស្វែងរកអាណានិគមថ្មីៗ ដើម្បីលើកតម្កើងកិត្យានុភាពជាតិ និងប្រកួតប្រជែងជាមួយមហាអំណាចដទៃ។ ក្រោមរបបនេះ បារាំងបានចាប់ផ្តើមបង្កើតអាណានិគមនៅឥណ្ឌូចិន ដំបូងនៅកូសាំងស៊ីន ហើយបន្ទាប់មកបានចុះសន្ធិសញ្ញាជាមួយកម្ពុជានៅឆ្នាំ ១៨៦៣។ ការសម្រេចចិត្តគឺមានលក្ខណៈឯកបក្ស និងពឹងផ្អែកលើឆន្ទៈរបស់ព្រះចៅអធិរាជ។ សាធារណរដ្ឋទីបីចក្រភពទីពីរបានដួលរលំនៅឆ្នាំ ១៨៧០ បន្ទាប់ពីបារាំងចាញ់សង្គ្រាមបារាំង ព្រុស ។ បន្ទាប់មក បារាំងបានបង្កើត សាធារណរដ្ឋទីបី ដែលជារបបសាធារណរដ្ឋដែលមានស្ថិរភាពយូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្របារាំង។ សភាមានអំណាចខ្លាំងក្នុងការតាក់តែងច្បាប់ និងគ្រប់គ្រងរដ្ឋាភិបាល ហើយ នាយករដ្ឋមន្ត្រីមានអំណាចប្រតិបត្តិ។ ទោះបីមានការផ្លាស់ប្ដូររដ្ឋាភិបាលជាញឹកញាប់ក៏ដោយ ប្រព័ន្ធនេះបានអនុញ្ញាតឱ្យមានការបោះឆ្នោត និងសេរីភាពនយោបាយមួយចំនួននៅផ្ទៃក្នុងបារាំង។ ក្រោមសាធារណរដ្ឋទីបី នយោបាយអាណានិគមត្រូវបានពង្រីកកាន់តែខ្លាំងក្លា។ បារាំងបានបង្រួបបង្រួមដែនដីឥណ្ឌូចិនទាំងមូល វៀតណាម កម្ពុជា ឡាវ ទៅជា សហភាពឥណ្ឌូចិនបារាំង នៅឆ្នាំ ១៨៨៧។ គោលបំណងនៃការបង្រួបបង្រួមគឺដើម្បីទទួលបានធនធានធម្មជាតិ ទីផ្សារ និងបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយ។ ក្រោមឥទ្ធិពលអាណានិគម ការគ្រប់គ្រងលើកម្ពុជាកាន់តែមានលក្ខណៈជាប្រព័ន្ធ និងរៀបចំ។ ការបង្កើតរចនាសម្ព័ន្ធរដ្ឋបាលអាណានិគមដ៏ស្មុគស្មាញ ដោយដាក់បញ្ចូលច្បាប់បារាំង និងណែនាំការអប់រំតាមបែបបារាំង។ កម្ពុជាត្រូវបានចាត់ទុកជា អាណាព្យាបាល ដែលមានស្ដេចជាប្រមុខ ប៉ុន្តែអំណាចពិតប្រាកដស្ថិតនៅក្នុងដៃអគ្គទេសាភិបាលបារាំង។ រដ្ឋាភិបាលបារាំងនៅ វីឈី បានបង្កើតឡើងជាសម្ព័ន្ធមិត្តជាមួយអាល្លឺម៉ង់។ វាមានលក្ខណៈនយោបាយ ជារបបផ្ដាច់ការនិយមស្តាំ ដឹកនាំដោយសេនាប្រមុខ ភីលីព ប៉េតាំង ។ របបនេះបានរួមសហការជាមួយអាល្លឺម៉ង់ និងអនុវត្តគោលនយោបាយជាតិនិយមជ្រុល។ ឥទ្ធិពលលើអាណានិគមការគ្រប់គ្រងលើឥណ្ឌូចិនបាន ចុះខ្សោយ ដោយសារសង្គ្រាម។ ជប៉ុនបានចូលមកកាន់កាប់ឥណ្ឌូចិនជាបណ្ដោះអាសន្ន។ ទោះបីជាមានវត្តមានជប៉ុនក៏ដោយ រដ្ឋបាលវីឈីនៅតែបន្តមានឥទ្ធិពលខ្លះៗ។ នេះជាកាលៈទេសៈដែលបានផ្តល់ឱកាសឱ្យចលនាទាមទារឯករាជ្យនៅឥណ្ឌូចិន ក៏ដូចជានៅកម្ពុជា ចាប់ផ្តើមរីកដុះដាល។ រដ្ឋាភិបាលបណ្តោះអាសន្ន និងសាធារណរដ្ឋទីបួន ក្រោយសង្គ្រាមលោកលើកទី២ បារាំងបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ហើយនៅឆ្នាំ ១៩៤៦ បានបង្កើត សាធារណរដ្ឋទីបួន។ វាមានលក្ខណៈនយោបាយ ជារបបសាធារណរដ្ឋសភា ដែលមានការបែងចែកអំណាច រួមទាំងការអនុញ្ញាតឱ្យមានគណបក្សនយោបាយច្រើន។ បារាំងបានព្យាយាមស្ដារការគ្រប់គ្រងរបស់ខ្លួនលើអាណានិគមឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ចលនាទាមទារឯករាជ្យនៅក្នុងឥណ្ឌូចិនបានកើនឡើងខ្លាំងក្លា។ បារាំងបានព្យាយាមរក្សាឥទ្ធិពលរបស់ខ្លួនតាមរយៈការផ្ដល់ឯករាជ្យមួយផ្នែក ឬបង្កើតសហភាពបារាំង ។ ព្រះករុណាព្រះបាទ នរោត្តម សីហនុ បានប្រើប្រាស់ស្ថានការណ៍នយោបាយដ៏ស្មុគស្មាញនេះ ក៏ដូចជាការប្រកួតប្រជែងអន្តរជាតិ សង្គ្រាមត្រជាក់ដើម្បីទាមទារឯករាជ្យពេញលេញជូនកម្ពុជា។ ទីបំផុត កម្ពុជាបានទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។ សរុបមក ស្ថានភាពនយោបាយផ្ទៃក្នុងរបស់បារាំងក្នុងសម័យអាណានិគម មានភាពស្មុគស្មាញ និងប្រែប្រួលជាបន្តបន្ទាប់។ ការផ្លាស់ប្ដូររបបនយោបាយនីមួយៗបានជះឥទ្ធិពលដល់គោលនយោបាយអាណានិគម និងវិធីសាស្រ្តនៃការគ្រប់គ្រងលើប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃឥណ្ឌូចិនបារាំង។